នៅកម្ពុជា លោកតា និងលោកយាយ ត្រូវបានគេចាត់ទុកជាមនុស្សដ៏គួរឱ្យគោរពបំផុត។ ពេលត្រូវដាក់ឈ្មោះឱ្យកូនៗ ឪពុកម្ដាយតែងតែសុំឱ្យលោកយាយ និងលោកតារួមចំណែកដែរ។ លោកតា លោកយាយ ដើរតួនាទីជាឪពុកម្តាយទីពីរ ក្នុងការណែនាំចៅៗអំពីសីលធម៌ និងការរស់នៅ។ ជាធម្មតា លោកតា លោកយាយ បង្រៀនដល់កូនៗ និងចៅៗអំពីជីវិត និងទំនាក់ទំនង។ លោកយាយ លោកតាត្រូវបានរំពឹងថានឹងធ្វើជាគំរូល្អ សម្រាប់បង្រៀនមនុស្សជំនាន់ក្រោយក្នុងគ្រួសារអំពីសុជីវធម៌ និងសីលធម៌ក្នុងការរស់នៅដែរ។ ពួកគាត់ឆ្លងកាត់បទពិសោធន៍ជីវិតរាប់មិនអស់ និងមានចំណេះដឹងជាច្រើន។ ពួកគាត់ទទួលខុសត្រូវក្នុងការថែរក្សា និងស្វែងរកសុភមង្គលឱ្យកូនចៅ។ លោកតា និងលោកយាយដើរតួជាគំរូភាពមួយសម្រាប់កូនចៅ។ ពួកគេបង្រៀនកូនចៅអំពីប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរ។ លោកតា និងលោកយាយជាអ្នកផ្តល់មាគ៌ាដឹកនាំគ្រួសារ និងពង្រឹងការអនុវត្តច្បាប់ក្នុងគ្រួសារផងដែរ។ ពួកគាត់រួមចំណែកក្នុងការអប់រំកូនចៅ ដោយផ្តល់ការថែទាំ ផ្នែករាងកាយ និងអាហារូបត្ថម្ភ។ លោកតា និងលោកយាយតែងតែផ្តល់ពេលវេលា និងក្តីស្រលាញ់ដោយគ្មានលក្ខខណ្ឌដល់កូនចៅ។ ពួកគាត់ដើរតួជាអ្នកប្រឹក្សាសម្រាប់កូនៗ ពេលពួកគេមានបញ្ហា ទោះបីជាគេក្លាយជាមនុស្សពេញវ័យហើយក៏ដោយ។ ពេលមានពិធីបុណ្យនានាក្នុងគ្រួសារ លោកតា និងលោកយាយជាអ្នករៀបចំអាហារ និងចាត់ចែងកិច្ចការផ្សេងៗ។ ពួកគាត់ក៏ជាអ្នករៀបចំផែនការចំណាយ និងការត្រួតពិនិត្យសុខភាពរបស់កូនចៅផងដែរ។ លោកតា លោកយាយតែងតែបង្រៀនកូនចៅអំពីសីលធម៌ និងភាពស្មោះត្រង់មិនដែលខាន។ ពេលខ្លះ ពួកគេក៏ដើរតួជាអ្នកនិទានប្រវត្តិសាស្ត្រខ្មែរដល់កូនៗ និងចៅៗជំនាន់ក្រោយផងដែរ។ លោកតា និងលោកយាយក៏មានតួនាទីជាអ្នកបង្រៀនចៅៗអំពីការរស់នៅក្នុងសហគមន៍ដោយចុះសម្រុងផងដែរ។ ពេលខ្លះ ពួកគាត់ក៏ដើរតួជាអាជ្ញាកណ្ដាលពេលមានជម្លោះរវាងឪពុកម្ដាយ និងចៅៗផងដែរ។ លោកតា លោកយាយផ្ដល់ភាពកក់ក្ដៅដល់ចៅៗ នៅពេលឪពុកម្ដាយពួកគេមិននៅ។ លោកតា លោកយាយមានឋានៈធំជាងគេបង្អស់នៅក្នុងគ្រួសារ ដូច្នេះពួកគេមានសិទ្ធកាន់កាប់ និងចាត់ចែងរឿងជាច្រើននៅក្នុងគ្រួសារ។ លោកតា លោកយាយប្រៀបបីបានដូចជាសសរទ្រូងមួយនៃគ្រួសារទាំងមូលដែរ។ ពួកគេបង្រៀនកូនៗពីរបៀបធ្វើជាឱពុកម្ដាយ និងមានទំនួលខុសត្រូវចំពោះកូនៗ។ ពួកគាត់ក៏៏តំណាងឱ្យពន្លឺមួយនៅក្នុងគ្រួសារផងដែរ មានន័យថាវត្តមានរបស់ពួកគេបំភ្លឺជីវិតរបស់ក្រុមគ្រួសារទាំងមូល។ លោកតា លោកយាយក៏ចូលរួមចំណែកក្នុងការស្វែងរកសុភមង្គលឱ្យកូនចៅផងដែរ ដូចជាការផ្ដល់ដំបូន្មានអំពីគូស្រករ និងការបង្កើតគ្រួសារ។ ទោះបីជាមានអាយុច្រើនក្ដី ពួកគេនៅតែផ្ដល់ការផ្គត់ផ្គង់ជាប្រាក់កាស ប្រសិនបើឃើញកូន និងចៅៗជួបការលំបាក។ សរុបមកវិញ តួនាទីរបស់លោកតា លោកយាយក្នុងគ្រួសារខ្មែរគឺពិតជាធំធេង និងវិសេសរកអ្វីថ្លែងពុំបាន។ ព្រោះថា វត្តមានរបស់ពួកគាត់ប្រៀបបីបានដូចជាមាគ៌ាដឹកនាំផ្លូវកូនៗ និងចៅៗដែរ ដែលមានន័យថា បើអត់ពីពួកគាត់ អាចនឹងមានការលំបាកច្រើន។ ដោយសារ ក្នុងវប្បធម៌ខ្មែរ លោកតាលោកយាយប្រៀបបានហ្នឹងជាម្លប់ដ៏ត្រឈឹងត្រឈៃសម្រាប់ក្រុមគ្រួសារទាំងមូល។